នៅក្នុងទំនៀមទំម្លាប់ខ្មែរយើង ជាទូទៅកូនប្រុស និងកូនស្រីជាអ្នកសម្រេចចិត្តជ្រើសរើសគូរអនាគត ដើម្បីបង្កើតគ្រួសារ។ តែដំបូងគេត្រូវសុំការអនុញាត់ពីចាស់ទុំគ្រួសារទាំងសងខាងជាមុនសិន។ ដើម្បីឲ្យគ្រួសារទាំងសងខាងជួបជុំគ្នាដើម្បីពិភាក្សា ចរចាអំពីថ្លៃបណ្ណាការ ពេលវេលាភ្ជាប់ពាក្យ និងពេលវេលាថ្ងៃរៀបការ ។ ការចរចារត្រូវបានលើកឡើងនៅក្នុងពិធី ចូលចែចូវ ឬ ចូលស្តីដណ្តឹង។ វាជាពេលវេលាដែលគ្រួសារទាំងពីរអាចស្វែងយល់គ្នាទៅវិញទៅមកកាន់តែច្បាស់ និងបង្កើតចំណងទាក់ទងរវាងបងប្អូនកូនប្រសា។ ពិធីនេះគឺជាជំហានដំបូងបង្អស់នៅក្នុងដំណើរការរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីខ្មែរ ។ ក៏ដូចជាខាងកូនកំលោះ និងខាងកូនក្រមុំ ជួបជុំគ្នាជាផ្លូវការផងដែរ។ បន្ទាប់ពីកូនប្រុសស្រីបានស្វែងយល់ចិត្តគ្នា និងមានការយល់ព្រមពីសំណាក់ឪពុកម្តាយទាំងសងខាង។ ក្នុងឱកាសនោះ ភាគីខាងប្រុសនឹងចូលទៅផ្ទះខាងស្រី ដើម្បីជម្រាបដល់មាតាបិតាខាងស្រីអំពីបំណងចង់ដណ្ដឹងកូនស្រីរបស់ពួកគាត់។ ក៏ជាពេលដែលគ្រួសារទាំងពីរពិភាក្សាគ្នាអំពី ថ្លៃបណ្ណាការ ចំនួនប្រាក់ មាសពេជ្រ ឬទ្រព្យសម្បត្តិផ្សេងៗដែលខាងប្រុសត្រូវជូនខាងស្រី។ បណ្ណាការនេះមិនមែនគ្រាន់តែជាតម្លៃសម្ភារៈប៉ុណ្ណោះទេ តែជាការបង្ហាញពីកិត្តិយស របស់កូនស្រី និងគ្រួសារទាំងមូល។ បន្ទាប់ពីឯកភាពលើថ្លៃបណ្ណាការ ចំណុចបន្ទាប់ដែលត្រូវពិភាក្សាគឺ វេលាភ្ជាប់ពាក្យ។ នេះជាកាលបរិច្ឆេទសម្រាប់ធ្វើពិធីភ្ជាប់ពាក្យជាផ្លូវការ ដែលជាការបញ្ជាក់ពីការសន្យារបស់គូស្វាមីភរិយាក្នុងពេលអនាគត។ ការជ្រើសរើសវេលាភ្ជាប់ពាក្យជាធម្មតាត្រូវបានសាកសួរយោបល់ជាមួយគ្រូហោរា ឬអ្នកចេះដឹងផ្នែកជំនឿ ។ នេះគឺជាកាលបរិច្ឆេទដ៏សំខាន់បំផុតសម្រាប់ធ្វើពិធីមង្គលការ ដែលជាថ្ងៃជ័យមង្គលនៃការចាប់ផ្តើមជីវិតគូថ្មី។ ដូចទៅនឹងវេលាភ្ជាប់ពាក្យដែរ ដោយពិនិត្យមើលតាមក្បួនតម្រា ប្រតិទិនចន្ទគតិ និងជំនឿផ្សេងៗ ។ ដើម្បីផ្តល់នូវភាពសុខដុមរមនា និងសិរីសួស្តីសម្រាប់អនាគត។ ការចរចារទាំងនេះអាចប្រព្រឹត្តទៅដោយផ្ទាល់ រវាងមាតាបិតាទាំងសងខាង។ ព្រមទាំងមានការសម្របសម្រួលពីសំណាក់មេអណ្តើក ឬអ្នកចាស់ទុំដែលមានបទពិសោធន៍។ ដំណើរការនេះប្រព្រឹត្តទៅដោយរលូន និងស្របតាមទំនៀមទម្លាប់ប្រពៃណី។ លើសពីនេះ ពិធីចូលចែចូវក៏ជាឱកាសសម្រាប់គ្រួសារទាំងពីរ ស្វែងយល់ពីប្រវត្តិគ្រួសារ របស់គ្នាទៅវិញទៅមក។ ដែលមិនត្រឹមតែជាការចរចាថ្លៃបណ្ណាការ និងពេលវេលាប៉ុណ្ណោះទេ តែជាការសាងនូវស្ពានទំនាក់ទំនង ការយល់ដឹង និងការឯកភាពគ្នារវាងគ្រួសារទាំងសងខាង។